សុភាសិតខ្មែរមួយឃ្លាពោលថា រនាបបាក់អាចយករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងជាគតិសម្រាប់ពិចារណាក្នុងការអប់រំទាំងប្រុសស្រី ។ វាបានបង្ហាញយ៉ាងច្បាស់ថា ពាក្យសម្ដីដែលយើងនិយាយចេញទៅ មានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើការកំណត់តម្លៃ និងការយល់ឃើញរបស់អ្នកដទៃចំពោះខ្លួនយើង។ គេប្រៀបធៀបសម្តីទៅនឹង រនាបបាក់ ដែលអាចយកឫស្សីឬឈើថ្មីមកជួសជុលបាន តែ សម្ដីជ្រុលហួស វិញ គឺមិនអាចជួសជុលបានឡើយ។ សុភាសិតខ្មែរមួយនេះនិយាយអំពី សម្តីជ្រុលហួស ដែលត្រូវបានគេចាត់ទុកជារឿងសំខាន់បំផុតមួយ នៅក្នុងការវាស់វែងតម្លៃរបស់មនុស្សម្នាក់ៗ។ វាបានសង្កត់ធ្ងន់ថា ពាក្យសម្ដីរបស់យើងអាចបង្ហាញពីចរិតលក្ខណៈពិតប្រាកដរបស់យើងទៅកាន់អ្នកដទៃ។ ម្យ៉ាងសម្ដីជាកញ្ចក់ឆ្លុះបញ្ចាំងមនុស្ស តាមការពន្យល់នៅក្នុងអត្ថបទនេះ ពាក្យសម្ដីដែលយើងប្រើប្រាស់អាចបញ្ជាក់ពីអត្តចរិត និងប្រភេទមនុស្សបានយ៉ាងច្បាស់។ គេអាចដឹងថាយើងជា មនុស្សថ្នាក់លើចេះដឹងច្រើន គួរគេគោរព តាមរយះពាក្យសម្ដីដែលបង្ហាញពីគតិបណ្ឌិត ភាពចេះដឹង និងភាពថ្លៃថ្នូរ ដែលនាំឱ្យអ្នកដទៃគោរពកោតខ្លាច។ មនុស្សមានសន្តានចិត្តល្អដោយសារ សម្ដីតែងតែផ្ដល់ភាពកក់ក្ដៅ លើកទឹកចិត្ត និងបង្ហាញពីចិត្តសប្បុរស។ មនុស្សឃោរឃៅ ច្រើនមានសម្ដីបង្កប់នូវពាក្យជេរប្រមាថ គំរាមកំហែង ឬសម្ដីដែលធ្វើឱ្យអ្នកដទៃឈឺចាប់។ គេនឹងដឹងថា យើងជាមនុស្សប្រុងបោកគេឯង តាមរយះពាក្យសម្ដីផ្អែមល្ហែមហួសហេតុ និយាយត្រឡប់ត្រលិន ឬបង្វែរការពិតដើម្បីទាញយកផលប្រយោជន៍។ គេថាជាមនុស្សអួតដោយសារពាក្យសម្ដីដែលនិយាយមកក្អេងក្អាង លើកខ្លួនឯងហួសពីការពិត ឬនិយាយអ្វីដែលខ្លួនមិនមាន។ នៅក្នុងបរិបទនៃសុភាសិត "រនាបបាក់ យករនាបជួស សម្តីជ្រុលហួស ជួសមិនបាន" នោះពាក្យថា"រនាបបាក់" គឺសំដៅលើ វត្ថុដែលអាចខូចខាត ហើយអាចជួសជុល ឬជំនួសបាន។ វាជាការប្រៀបធៀបដែលបង្ហាញថា បញ្ហាដែលទាក់ទងនឹងវត្ថុធាតុ គឺងាយស្រួលដោះស្រាយជាងបញ្ហាដែលបង្កឡើងដោយពាក្យសម្ដី។ ដូច្នេះ នៅពេលយើងនិយាយថា រនាបបាក់ យើងអាចសំដៅទៅលើ ការបាក់បែក ឬការខូចខាតនៃវត្ថុធាតុដើម ដូចជា ក្តារ រនាបផ្ទះ ឬវត្ថុផ្សេងៗ។ វាជាប្រភេទបញ្ហាដែលងាយស្រួលដោះស្រាយ ឬជួសជុលបាន ព្រោះវាជាបញ្ហាដែលមានរូបជាក់ស្ដែងដូចរនាបបាក់។ ចំពោះពាក្យថា សម្ដីជ្រុលហួស គឺសំដៅលើពាក្យសម្ដីដែលមិនពិត ការអួតអាងហួសហេតុ ឬការនិយាយដែលខុសពីការពិតរបស់ខ្លួន។ ឧទាហរណ៍ដូចជា អ្នកដែលគ្មានសញ្ញាបត្រអ្វីសោះ តែទៅអួតប្រាប់គេថាខ្លួនជាប់សញ្ញាបត្រច្បាប់ជាដើម។ ម្យ៉ាងការអួតអាងបែបនេះ មិនអាចកែប្រែ ឬលុបបំបាត់បានឡើយ។ នេះក៏ព្រោះតែអ្វីដែលយើងនិយាយចេញពីមាត់រួចហើយនោះ វានឹងចូលទៅដក់ជាប់នៅក្នុងខួរក្បាលរបស់អ្នកស្តាប់។ គេនឹងកត់ចំណាំ និងចងចាំអស់មួយជីវិតថាអ្នកនិយាយនោះជាមនុស្សប្រភេទណា។ ដូច្នេះ សម្ដីរបស់យើងមានឥទ្ធិពលខ្លាំងណាស់ក្នុងការកសាង ឬបំផ្លាញកិត្តិយស និងតម្លៃរបស់យើងនៅក្នុងក្រសែភ្នែកអ្នកដទៃ។ ការនិយាយដោយមិនបានគិតឱ្យបានល្អិតល្អន់ អាចបន្សល់ទុកនូវផលវិបាកអវិជ្ជមាន ដែលពិបាកនឹងកែប្រែទៅវិញបាន។ សុភាសិតខ្មែរដ៏មានអត្ថន័យជ្រាលជ្រៅមួយឃ្លានេះ វាក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី គុណសម្បត្តិសំខាន់ៗដែលសង្គមខ្មែរឱ្យតម្លៃ ក្នុងទំនាក់ទំនងសង្គម និងការកសាងកិត្តិយសរបស់បុគ្គលម្នាក់ៗ។ ចំណុចស្នូលនៃសុភាសិតនេះ គឺការលើកកម្ពស់ ភាពស្មោះត្រង់ និង សុច្ចរិតភាព។ គុណសម្បត្តិទាំងនេះ គឺជាគ្រឹះនៃការកសាង កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់មនុស្សម្នាក់ៗនៅក្នុងសង្គម។ បើគ្មានភាពស្មោះត្រង់ទេ បុគ្គលនោះនឹងបាត់បង់ការជឿទុកចិត្ត ហើយនឹងត្រូវគេកត់សម្គាល់ថាជាមនុស្ស អួត ឬ ប្រុងបោកគេឯង ដូចដែលអត្ថបទបានលើកឡើង។ ការប្រៀបធៀបរវាង រនាបបាក់ ដែលអាចជួសបាន និង សម្ដីជ្រុលហួស ដែលជួសមិនបាន បង្ហាញពីសារៈសំខាន់នៃ ការប្រុងប្រយ័ត្ន មុននឹងនិយាយអ្វីមួយ។ គុណសម្បត្តិមួយនេះ រួមបញ្ចូលទាំង ការគិតមុននិយាយដែលនេះមិនមែនចេះតែនិយាយចេញតាមចិត្តនឹកឃើញឡើយ តែត្រូវថ្លឹងថ្លែងពីផលប៉ះពាល់ និងលទ្ធផល។ ទាំងការទទួលខុសត្រូវ នៅពេលពាក្យសម្ដីត្រូវបាននិយាយចេញទៅហើយ វាគឺជាការបោះត្រានៃបុគ្គលិកលក្ខណៈរបស់យើង។ ដូច្នេះ យើងត្រូវទទួលខុសត្រូវចំពោះអ្វីដែលយើងបាននិយាយ។ ការយល់ដឹងពីផលប៉ះពាល់ ពាក្យសម្ដីអាច ចូលទៅជាប់ក្នុងខួរក្បាលរបស់អ្នកស្តាប់ ហើយកត់ចំណាំអស់មួយអាយុ។ នេះសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់សម្ដីដែលផ្ដល់ប្រយោជន៍ និងមិនបង្កការឈឺចាប់ដល់អ្នកដទៃ។ នៅក្នុងសង្គមខ្មែរ បុគ្គលដែលមានគុណសម្បត្តិទាំងនេះ តែងទទួលបានការ ទុកចិត្ត និង គោរព ព្រោះគេដឹងថាបុគ្គលនោះជាមនុស្សគួរឱ្យពឹងពាក់ និងមានការគិតបានវែងឆ្ងាយ។ ចំពោះការចៀសវាង សម្ដីជ្រុលហួស ក៏បង្ហាញពី ភាពថ្លៃថ្នូរ និង ការគោរពខ្លួនឯង របស់បុគ្គលម្នាក់ៗដែរ។ មនុស្សដែលមានគុណសម្បត្តិ នេះមិនចាំបាច់អួតអាងដោយពួកគេជឿជាក់លើសមត្ថភាពពិតប្រាកដរបស់ខ្លួន ហើយមិនចាំបាច់និយាយបំផ្លើសដើម្បីទាក់ទាញការចាប់អារម្មណ៍ទេ។ រក្សាបាននូវភាពថ្លៃថ្នូរ តាមរយះការនិយាយការពិត និងសមរម្យ ធ្វើឱ្យបុគ្គលនោះមើលទៅមានតម្លៃ និងគួរឱ្យគោរព។ ម្យ៉ាងត្រូវបានគេចាត់ទុកជាមនុស្សថ្នាក់លើចេះដឹង ព្រោះពួកគេបង្ហាញនូវប្រាជ្ញា និងភាពចាស់ទុំតាមរយៈសម្ដី។ ផ្ទុយមកវិញ សុភាសិតនេះក៏ជំរុញឱ្យយើង កសាងកេរ្តិ៍ឈ្មោះល្អតាមរយៈការប្រើប្រាស់សម្ដីដ៏ត្រឹមត្រូវ និងមានតម្លៃ។ ការនិយាយពាក្យពិត ពាក្យល្អ ពាក្យគិតគូរ និងពាក្យដែលមានប្រយោជន៍ នឹងជួយឱ្យយើងទទួលបានការគោរព ភាពទុកចិត្ត និងការកោតសរសើរពីអ្នកដទៃ។ កេរ្តិ៍ឈ្មោះល្អដែលកើតចេញពីសម្ដី គឺមានតម្លៃលើសលប់ជាងទ្រព្យសម្បត្តិទៅទៀត។ សរុបមក សុភាសិតនេះគឺជាការអប់រំដ៏មានប្រសិទ្ធភាពមួយសម្រាប់សង្គមខ្មែរឱ្យចេះកសាង គុណសម្បត្តិផ្ទាល់ខ្លួន តាមរយៈការប្រុងប្រយ័ត្ន និងការនិយាយសម្ដីប្រកបដោយភាពស្មោះត្រង់។ ការមានគុណសម្បត្តិទាំងនេះ វាក៏រួមចំណែកកសាងសង្គមមួយដែលពោរពេញដោយ ការជឿទុកចិត្តគ្នា និង ការគោរពគ្នាទៅវិញទៅមក ផងដែរ។ វាជាការដាស់តឿនដ៏មានប្រសិទ្ធភាពមួយសម្រាប់មនុស្សគ្រប់រូប ឱ្យចេះប្រុងប្រយ័ត្នចំពោះពាក្យសម្ដីរបស់ខ្លួន ព្រោះពាក្យសម្ដីមានអំណាចដ៏មហិមា ទាំងក្នុងការកសាង និងបំផ្លាញតម្លៃមនុស្ស។